នៅក្នុងសង្គមខ្មែរ ការផឹកស្រា តម្រូវអោយមានអាកប្បកិរិយាត្រឹមត្រូវជាពិសេសពេលមានការជួបជុំ បងប្អូន ពូមីង ឬអ្នកដែលមានអាយុច្រើងជាង។ ការផឹកស្រា មិនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែក៏ត្រូវមានក្រមសីលធម៌ ឥរិយាបថ និងមានរបៀបរបបអនុវត្តក្នុងពេលផឹកផងដែរ។ អ្នកមិនគួរផឹកមុនអ្នកដទៃឡើយ គឺត្រូវរងចាំឲ្យអ្នកដែមមានអាយុចាស់ ឬអ្នកមានឋានៈផឹកជាមុនសិន។ ការផឹកមុនអ្នកដទៃ ត្រូវបានចាត់ទុកថាជាអាកប្បកិរិយាមិនសមរម្យ និងបាត់បង់ការគោរពនៅក្នុងបរិបទសង្គមទៀតផង។ ការចាក់ស្រាឲ្យអ្នកដទៃបង្ហាញពីភាពស្និទ្ធស្នាលនិងជាការគោរព។ ក្នុងពេលចាក់ស្រាអោយអ្នកដ៏ទៃ យើងត្រូវប្រើដៃទាំងពីរ។ ពេលជល់ស្រា អ្នកមិនត្រូវលើកកែវខ្ពស់ជាងមនុស្សចាស់ៗនោះទេ។ ពេលជល់កែវ ត្រូវលើកជល់ដោយដៃមួយកាន់កែវស្រា ដៃមួយទៀតឈោងអមដៃកាន់កែវ ដោយសេចក្ដីគោរព និងសមរម្យ។ មុនពេលផឹក ត្រូវមានការអញ្ជើញ នេះជាសេចក្ដីសមរម្យក្នុងការផ្តល់ស្រាឲ្យអ្នកដែលមានអាយុចាស់មុនសិន។ អ្នកមិនត្រូវជល់កែវខ្លាំងពេកនោះទេ ធ្វើបែបនេះអាចនាំអោយមានសំឡេងរំខានឬ អាចដល់បែកកែវ។ ត្រូវជៀសវាងការចាក់ស្រាឲ្យគេឡើងវិញ នៅពេលដែលស្រាក្នុងកែវរបស់ពួកគេមិនទាន់ពិសារអស់។ មុនពេលចាក់ស្រាថែមអោយអ្នកដ៏ទៃ អ្នកត្រូវពិនិត្យមើលថាគេត្រូវការឬទេ មុនពេលចាក់ស្រាថ្មី។ អ្នកមិនត្រូវបង្ខំអ្នកដទៃផឹកនោះទេ បើសិនជាពួកគេឈប់ផឹក ឬមិនចង់។ ពេលជល់កែវជាមួយអ្នកចាស់ៗ ត្រូវឳនក្បាលបន្តិចផងដែរ។ ប្រសិនបើក្នុងពិធីឡើងផ្ទះ អ្នកត្រូវរងចាំឲ្យម្ចាស់ផ្ទះ ឬអ្នកចាស់បើកសុន្ទរកថាជាមុនសិន ចាំទទួលទាន។ ការផឹកគឺក្នុងគោលបំណង រាប់អាន និងបង្កើនសាមគ្គីភាព មិនមែនសម្រាប់អួតអ្នកណាខ្លាំងអ្នកណាខ្សោយនោះទេ។ មិនត្រូវមានអាកប្បកិរិយាខឹងពេលផឹក ឬ ស្រែកហ៊ឡើយ គឺជាទង្វើអសីលធម៌ និងមិនសមរម្យ។ អ្នកត្រូវគ្រប់គ្រងខ្លួនឯងដោយ រក្សាភាពស្ងប់ស្ងាត់ និងសុភាពរាបសា របស់អ្នក ទោះបីបានផឹកស្រាក៏ដោយ។ ចូលជៀសវាងការផឹកម្នាក់ឯង ទាំងនៅពេលដែលមានមនុស្សផ្សេងទៀតស្ថិតនៅជុំវិញ នេះគឺជារបៀបបង្ហាញពីការមិនគោរពចំពោះអ្នកដទៃ។ កុំបញ្ចេញមតិ ឬផ្តាច់ពាក្យអ្នកដទៃនៅពេលពួកគេកំពុងនិយាយ ព្រោះវាជាអាកប្បកិរិយាមិនសមរម្យ បង្ហាញពីការខ្វះការគោរព និងខ្វះការមិនអប់រំ។ អ្នកត្រូវផឹកយឺតៗ និងការគ្រប់គ្រងខ្លួនឯង នេះជាសញ្ញានៃការទទួលខុសត្រូវ និងគោរពចំពោះអ្នកនៅជុំវិញ។ ប្រសិនបើមាននរណាម្នាក់ចាក់ស្រាអោយអ្នក អ្នកគួរទទួលយក និងអរគុណចំពោះអ្នកចាក់ស្រានោះអោយ។ ទោះបីជាអ្នកផឹកជាមួយមិត្តភក្តិ ក៏ត្រូវរក្សាការគោរព និងសុជីវធម៌នៅពេលផឹកជានិច្ច។ អ្នកដែលផឹកល្អ មិនមែនជាអ្នកដែលផឹកខ្លាំងនោះទេ គឺជាអ្នកដែលផឹកហើយអាចគ្រប់គ្រងខ្លួនឯងបាន។ ប្រសិនបើអ្នកផឹកលែងកើតហើយ គួរដឹងខ្លួន និងត្រូវបដិសេធ។ ពេលផឹកត្រូវចេះគ្រប់គ្រងស្ថានការ និងអារម្មណ៍ និងការនិយាយដោយមិនដឹងខុសត្រូវ។ មិនត្រូវនិយាយឌឺដង ឬសើច ឬធ្វើអោយមានការប៉ះពាល់អារម្មណ៍ ជាពិសេសចំពោះអ្នកដែលមិនផឹក។ អ្នកមិនត្រូវនិយាយ ឬលើកទឹកចិត្តឲ្យផឹកស្រាទេចំពោះ កុមារ ឬយុវជន។ ប្រសិនបើអ្នករួមតុមានស្ត្រី អ្នកគួររៀបចំអាកប្បកិរិយា និងពាក្យសម្ដីក្នុងការនិយាយស្ដី។